នៅតាមជនបទស្រុកស្រែ គ្រួសារខ្មែរជាច្រើនចម្អិនម្ហូបនៅចង្ក្រានបាយដែលល្ហល្ហេវគ្មានដំបូល ឬជញ្ជាំងបិទជិត។ ផ្ទះបាយនេះច្រើនតែនៅខាងក្រោយ ចំហៀង ឬក្រោមផ្ទះតែម្ដង។ ដូចដែលយើងដឹងហើយ ផ្ទះខ្មែរបុរាណច្រើនតែសាងសង់ខ្ពស់ ហើយទុកឱ្យផ្នែកខាងក្រោមល្ហហ្ហេវ។ ចង្ក្រានបាយល្ហល្ហេវបែបនេះជួយឱ្យផ្សែងចេញបានងាយស្រួល ព្រោះថាខ្មែរតាមជនបទច្រើនតែប្រើអុសដើម្បីចម្អិន។ ចង្ក្រានបាយនៅជនបទមិនមានបំពង់ផ្សែង ឬប្រព័ន្ធបង្ហូរខ្យល់ដូចផ្ទះបាយទំនើបនៅទីក្រុងទេ។ សម្ភារៈចម្អិនចម្បងបំផុតនោះគឺ ចង្ក្រានធ្វើពីដីឥដ្ឋ។ ចង្រ្កានដីមានរាងមូល ហើយធ្វើពីឥដ្ឋ និងចំបើង ។ ប្រជាជននៅតាមភូមិធ្វើចង្ក្រាននេះដោយដៃ ហើយទុកវាឱ្យស្ងួតក្រោមពន្លឺថ្ងៃ ទើបយកទៅដុតនឹងកម្ដៅឱ្យមាំល្អ។ ចង្ក្រានដីមានលក្ខណៈសាមញ្ញ រឹងមាំ ហើយអាចដុតអុស ឬ ធ្យូងក៏បាន។ ភាគច្រើន គេរកអុសសម្រាប់ទុកចម្អិនពីព្រៃ ឬ ទីវាលនៅក្បែរៗភូមិ។ ការបង្កាត់ភ្លើងចង្ក្រានតម្រូវឱ្យមានការអត់ធ្មត់ និងជំនាញ។ ជាទូទៅ ស្ត្រីជាអ្នកចម្អិនម្ហូបច្រើនជាងគេក្នុងគ្រួសារ។ ម្ដាយ ឬ យាយបង្រៀនកូនចៅបន្តពីរបៀបចម្អិនម្ហូប។ ចង្ក្រានបាយក្លាយជាទីកន្លែងរៀន និងចែករំលែកចំណេះដឹងក្នុងគ្រួសារ ជាពិសេសកូន ឬចៅស្រី។ ពេលខ្លះ គេប្រើឆ្នាំងដី ឬ ខ្ទះអាលុយមីញ៉ូមដើម្បីចម្អិន។ គេតែងដាក់ពាងទឹកនៅក្បែរចង្ក្រាន ព្រោះងាយស្រួលក្នុងការលាងសម្អាត និងប្រើប្រាស់។ នៅតាមតំបន់ខ្លះ គេដាក់ចង្ក្រានផ្ទាល់ដី ខ្លះទៀត គេរៀបធ្នើជាឈើ ឬ សុីម៉ង់ ខ្ពស់ល្មមសម្រាប់ដាក់ចង្រ្កាន។ រីឯកន្លែងលាងចានវិញ ភាគច្រើននៅផ្ទាល់ដី ប៉ុន្តែគេដាក់បន្ទះក្ដារមួយទីនោះ ដើម្បីកុំឱ្យខ្ទាតដីប្រឡាក់ចាន។ មួយវិញទៀត ដោយសារចង្ក្រានបាយនៅជនបទល្ហល្ហេវ និងច្រើនតែនៅផ្ទាល់ដី ពេលខ្លះក៏មានមាន់ ទា ឬ ឆ្កែដើរមកជិតពេលចម្អិន ឬលាងចានផងដែរ។ មនុស្សខ្លះគិតថា វាជាការរំខាន ប៉ុន្តែខ្លះទៀត យល់ថាវាជាទិដ្ឋភាពរស់នៅដ៏កម្រមួយរបស់ប្រជាជនខ្មែរ ដែលស្ទើរតែបាត់បង់ទៅហើយ។ ដោយសារតែចង្រ្កានបាយល្ហល្ហេវគ្មានការបិទបាំង កាលណាគេធ្វើម្ហូប នឹងមានជះក្លិនឈ្ងុយស្ទើរតែពេញមួយភូមិ។ ការចម្អិនលើចង្រ្កានដីត្រូវការពេលវេលា និងការយកចិត្តទុកដាក់ជាចាំបាច់ណាស់។ គេត្រូវរក្សាភ្លើងឱ្យបានត្រឹមត្រូវ ជៀសវាងកុំឱ្យម្ហូប ឬ បាយខ្លោច។ នៅរដូវវស្សា គេច្រើនតែយកស័ង្កសី ឬ បន្ទះក្ដារមកបាំងចង្រ្កានដើម្បីឱ្យកុំឱ្យសើម និងងាយខូច។ នៅតាមជនបទដាច់ស្រយាល ចង្រ្កានល្ហល្ហេវបែបនេះក៏អាចក្លាយជាកន្លែងមួយដែលគ្រួសារអាចចំណាយពេលជាមួយគ្នាផងដែរ។ ទោះបីជាកំពុងធ្វើការងារផ្សេងគ្នា តែគេនៅតែអាចមើលគ្នាឃើញ និងជជែកគ្នាបាន ព្រោះគ្មានជញ្ជាំងបាំងបិទឡើយ។ ពេលខ្លះកុមារតូចៗជួយដើរប្រមូលអុសក្បែរផ្ទះ ដើម្បីទុកចម្អិន។ ការចម្អិនដោយប្រើចង្រ្កានដីធ្វើឱ្យម្ហូបមានក្លិន និងរសជាតិពិសេសមួយបែប។ ខ្មែរខ្លះជឿថា ការចម្អិនម្ហូបដោយប្រើចង្ក្រានដីមានឱជារសឆ្ងាញ់ជាងចង្រ្កានហ្គាស។ ការប្រើប្រាស់ចង្រ្កានដីបង្ហាញពីអត្តសញ្ញាណដ៏ផូរផង់ របស់ខ្មែរបុរាណ។ វាធ្វើឱ្យប្រជាជនចងចាំពីទម្លាប់រស់នៅរបស់បុព្វបុរសខ្មែរ ដែលបានបន្តបន្សល់មកដល់ជំនាន់នេះ ទោះបីជាមិនសូវមានច្រើនក៏ដោយ។ គ្រួសារខ្លះនៅតាមជនបទ ប្រើទាំងចង្រ្កានដី និងចង្រ្កានហ្គាស ដើម្បីភាពងាយស្រួល។ ប៉ុន្តែ ពេលមានពិធី ឬ ថ្ងៃបុណ្យទាន គេច្រើនប្រើចង្ក្រានដី។ ពួកគេសុាំនឹងប្រើឆ្នាំង ឬ ខ្ទះធំៗពេលចម្អិនម្ហូបច្រើនសម្រាប់ភ្ញៀវ ឬ ព្រះសង្ឃ ដូច្នេះ ចង្រ្កានអុសជាជម្រើសល្អបំផុត។ ចង្រ្កានបាយល្ហល្ហេវនៅតាមជនបទបង្ហាញពីជីវិតសាមញ្ញបែបស្រុកស្រែរបស់ប្រជាជនខ្មែរ។ វាក៏ជានិមិត្តសញ្ញាបង្ហាញពីការរស់នៅលក្ខណៈបែបជនបទផងដែរ។ ទោះបីជាតំបន់ខ្លះនៅកម្ពុជាសព្វថ្ងៃមានការរីកចម្រើនច្រើនហើយ ក៏នៅតែមានប្រជាជនខ្មែរតាមជនបទមួយចំនួនដែលប្រកាន់ខ្ជាប់តាមការរស់នៅបែបបុរាណ។